សិល្បៈនៃសំឡេងនៅក្នុងល្ខោនយីកេ មិនមែនគ្រាន់តែជាការបន្លឺសូរដើម្បីបញ្ជូនសារជាពាក្យពេចន៍ធម្មតានោះទេ ប៉ុន្តែវាគឺជាវិញ្ញាណដ៏មានមហិទ្ធិឫទ្ធិ។ ហើយការបន្លឺសូរទាំងនេះ ធ្វើឱ្យតួអង្គនីមួយៗមានជីវិតរស់រវើក និងមានវិញ្ញាណនៅក្នុងក្រសែភ្នែកទស្សនិកជន។ សំឡេងយីកេប្រៀបដូចជាស្ពានចម្លងអារម្មណ៍ពីវេទិកាទៅកាន់បេះដូងរបស់អ្នកទស្សនា ដោយវាបង្កប់នូវអត្តសញ្ញាណវប្បធម៌ដ៏ចំណាស់។ ដែលមានការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងរវាងឥទ្ធិពលខ្មែរ និងចាម បង្កើតបានជាលក្ខណៈសម្គាល់សំនៀងមួយយ៉ាងពិសេសខុសពីទម្រង់សិល្បៈដទៃទៀត។ ប្រសិនបើយើងពិនិត្យទៅលើលក្ខណៈបច្ចេកទេសនៃសំឡេង យើងនឹងឃើញថាការច្រៀងយីកេតម្រូវឱ្យមានការប្រើប្រាស់សំឡេងខ្ពស់ស្រឡះ និងការអូសសំនៀងឱ្យវែងៗ។ ការអូសរលាក់សំនៀងនេះមិនមែនធ្វើឡើងដោយគ្មានគោលដៅនោះទេ។ ប៉ុន្តែវាគឺជាការបញ្ជ្រាបនូវភាពស្រទន់ និងភាពរឹងមាំទៅតាមបរិបទនៃសាច់រឿង។ សិល្បករត្រូវមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងខ្យល់ដង្ហើម។ ដើម្បីបង្ហើរដងសំនៀងឱ្យមានភាពរលោងស្រិល មិនដាច់ដង្ហើមនៅពាក់កណ្តាលឃ្លា ដែលនេះគឺជាសិល្បៈនៃការបត់បែនសំនៀងពីខ្លាំងមកទន់ ឬពីទន់ទៅខ្លាំងយ៉ាងមានប្រសិទ្ធភាពបំផុត។ ទឹកដមសំឡេងនៅក្នុងល្ខោនយីកេ ដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងពីពិភពខាងក្នុងរបស់តួអង្គនីមួយៗយ៉ាងច្បាស់ក្រឡែត។ នៅពេលតួអង្គស្ថិតក្នុងស្ថានភាពសប្បាយរីករាយ សំឡេងដែលបន្លឺចេញមកមានលក្ខណៈស្រឡះ រស់រវើក និងពោពេញដោយថាមពល។ ប៉ុន្តែនៅពេលឈុតឆាកឈានចូលដល់ភាពកំសត់ព្រាត់ប្រាស ទឹកដមសំឡេងក៏ប្រែមកជាមានភាពអង្រួនអាក់អួល។ ដែលអាចធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍រំជួលចិត្តតាមស្ទើរតែហូរទឹកភ្នែក។ ភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់សំឡេងនេះហើយ ដែលធ្វើឱ្យយីកេអាចបង្ហាញពីស្ថានភាពអារម្មណ៍ខុសៗគ្នាបានយ៉ាងទូលំទូលាយ មិនថាជាការខឹងសម្បារ ការលួងលោម ឬការទូន្មានប្រៀនប្រដៅនោះឡើយ។ លើសពីនេះទៅទៀត ការបែងចែកប្រភេទនៃការច្រៀងក៏មានភាពសម្បូរបែបណាស់ដែរ។ ដោយសិល្បករអាចច្រៀងជាលក្ខណៈម្នាក់ឯងដើម្បីបង្ហាញពីការរំពឹងគិត ឬទុក្ខសោកឯកា ឬក៏អាចច្រៀងឆ្លើយឆ្លងគ្នារវាងតួអង្គដែលបង្កឱ្យមានភាពរស់រវើកក្នុងសកម្មភាពលើឆាក។ ការច្រៀងជាក្រុមរួមជាមួយក្រុមភ្លេងយីកេ ក៏ជាផ្នែកមួយដែលមិនអាចខ្វះបានឡើយ ព្រោះវាជួយបង្កើនបរិយាកាសឱ្យកាន់តែអធិកអធម និងមានភាពរឹងមាំ។ សំឡេងច្រៀងទាំងនេះត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងទៅតាមឋានៈ និងចរិតលក្ខណៈរបស់តួអង្គនីមួយៗ ជាអាទិ៍តួឯកតែងមានសំឡេងទន់ភ្លន់។ ខណៈដែលតួអាក្រក់ត្រូវប្រើសំឡេងគ្រលួច បំព្រង ឬស្អកខ្លាំងៗដើម្បីបញ្ជាក់ពីមហិទ្ធិឫទ្ធិ ឬភាពកាចសាហាវរបស់ខ្លួន។ ជាចុងក្រោយ សំឡេងយីកេដែលអមដោយឧបករណ៍ភ្លេងបុរាណដូចជា ស្គរយីកេ ឆេង និងឧបករណ៍ខ្សែផ្សេងៗ មិនត្រឹមតែសម្រាប់បម្រើការកម្សាន្តប៉ុណ្ណោះទេ។ ប៉ុន្តែវាជាឧបករណ៍ដ៏សំខាន់ក្នុងការផ្ទេរនូវចំណេះដឹង ប្រវត្តិសាស្ត្រ ជំនឿសាសនា និងសីលធម៌រស់នៅទៅកាន់ជំនាន់ក្រោយ។ វាជាមរតកវប្បធម៌ដែលផ្ទុកទៅដោយដានប្រវត្តិសាស្ត្រនៃជាតិសាសន៍ និងជាដួងព្រលឹងនៃសិល្បៈប្រជាប្រិយខ្មែរដែលត្រូវតែថែរក្សាឱ្យបានគង់វង្ស។ រាល់ការបន្លឺសំនៀងម្តងៗ គឺជាការរំឮកឡើងវិញនូវឫសគល់នៃអរិយធម៌ដ៏រុងរឿង ដែលបានចាក់គ្រឹះយ៉ាងមាំនៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ នៅក្នុងទម្រង់សិល្បៈល្ខោនយីកេ ការបែងចែកតួនាទីសំឡេងទៅតាមលក្ខណៈតួអង្គនីមួយៗ មិនមែនជារឿងចៃដន្យនោះឡើយ។ ប៉ុន្តែវាគឺជាការរៀបចំយ៉ាងសម្រិតសម្រាំង ដើម្បីឆ្លុះបញ្ចាំងពីឋានៈ សង្គម គុណធម៌ និងចរិតលក្ខណៈផ្លូវចិត្តរបស់តួអង្គនីមួយៗឱ្យចេញមកយ៉ាងច្បាស់ក្រឡែត។ សំឡេងនីមួយៗប្រៀបដូចជាការកំណត់អត្តសញ្ញាណដែលជួយឱ្យទស្សនិកជនអាចបែងចែកបានភ្លាមៗថា តើអ្នកណាកំពុងមានវត្តមាននៅលើឆាក ទោះបីជាក្នុងស្ថានភាពខ្លះ ការតុបតែងខ្លួនអាចមានភាពស្រដៀងគ្នាក៏ដោយ។ សម្រាប់តួអង្គឯក មិនថាជាតួអង្គប្រុស ឬតួអង្គស្រីនោះទេ សំឡេងដែលប្រើប្រាស់ត្រូវតែមានលក្ខណៈទន់ភ្លន់ ពីរោះរណ្ដំ និងពោពេញដោយមនោសញ្ចេតនាជ្រាលជ្រៅបំផុត។ សំឡេងប្រភេទនេះតំណាងឱ្យភាពបរិសុទ្ធនៃចិត្តគំនិត និងភាពថ្លៃថ្នូរនៃវណ្ណៈ ដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍អាណិតស្រឡាញ់ និងជ្រួតជ្រាបទៅតាមទុក្ខសោក ឬសេចក្តីសុខរបស់តួអង្គ។ ទោះជាយ៉ាងណាក៏ដោយ ភាពទន់ភ្លន់នេះមិនមែនមានន័យថាទន់ជ្រាយនោះទេ។ ព្រោះនៅក្នុងឈុតឆាកដែលត្រូវការបង្ហាញពីភាពអង់អាចក្លាហាន ឬការតស៊ូព្យាយាម សំនៀងរបស់តួឯកនឹងប្រែមកជាមានភាពរឹងមាំ មានអំណាចដាច់ខាត និងពោពេញដោយភាពជឿជាក់លើខ្លួនឯងវិញ។ ផ្ទុយស្រឡះពីតួអង្គឯកដែលតំណាងឱ្យសេចក្តីល្អ តួអង្គអាក្រក់ ឬតួអង្គយក្ស ត្រូវបានកំណត់ឱ្យប្រើប្រាស់សំឡេងដែលមានលក្ខណៈខ្លាំងៗ គ្រលួច ឬបំព្រងខុសពីធម្មតា។ ដើម្បីបញ្ជាក់ពីភាពកាចសាហាវ និងអំណាចងងឹតដែលខ្លួនមាន។ បច្ចេកទេសនៃការប្រើសំឡេងគ្រលួចស្អកៗ ឬការស្រែកគំហកខ្លាំងៗនេះ គោលបំណងគឺដើម្បីបង្កប់នូវភាពគំរាមកំហែង និងការបង្កចលាចលនៅក្នុងសាច់រឿង ធ្វើឱ្យបរិយាកាសនៅលើឆាកប្រែជាមានភាពតានតឹង និងគួរឱ្យខ្លាចរអា។ ការប្រើសំឡេងបែបនេះតម្រូវឱ្យសិល្បករមានបច្ចេកទេសប្រើប្រាស់បំពង់កយ៉ាងស្ទាត់ជំនាញ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពសំឡេង។ ប៉ុន្តែនៅតែអាចបញ្ចេញនូវឥទ្ធិពលដ៏មហិមាទៅកាន់ទស្សនិកជនបានយ៉ាងមានប្រសិទ្ធភាព។ ដោយឡែក ចំពោះតួរង និងតួអង្គកំប្លែងវិញ សំឡេងដែលបន្លឺចេញមកមានតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលបរិយាកាស និងការបង្កើននូវភាពរស់រវើកដល់សាច់រឿង។ សំឡេងរបស់តួអង្គប្រភេទនេះច្រើនតែមានភាពរហ័សរហួន ក្រឡុកក្រឡើម និងមានភាពបត់បែនខ្ពស់ទៅតាមកាលៈទេសៈ ដែលអាចធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើច និងមានភាពសប្បាយរីករាយភ្លាមៗ។ ពួកគាត់ប្រើប្រាស់សំនៀងជាអាវុធក្នុងការទាក់ទាញអារម្មណ៍ទស្សនិកជនឱ្យវិលត្រឡប់មករកភាពស្រស់ស្រាយវិញ បន្ទាប់ពីឆ្លងកាត់ឈុតឆាកតានតឹង ឬសោកសៅជាដើម។ ជារួមមក ការរៀបចំឋានានុក្រមនៃសំឡេងតាមតួអង្គក្នុងល្ខោនយីកេ គឺជាសិល្បៈនៃការច្នៃប្រឌិតដ៏ឈ្លាសវៃរបស់បុព្វបុរសខ្មែរ ដែលបានរួមចំណែកធ្វើឱ្យទម្រង់សិល្បៈនេះមានតុល្យភាព និងមានភាពជក់ចិត្តដិតអារម្មណ៍។ រាល់ការបន្លឺសំឡេងនីមួយៗ មិនត្រឹមតែជាការផ្ដល់ពត៌មាននៃសាច់រឿងប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាការអប់រំទស្សនិកជនឱ្យយល់ដឹងពីចរិតលក្ខណៈរបស់មនុស្សក្នុងសង្គម តាមរយៈការសម្គាល់ទៅលើទឹកដមសំឡេង និងការបញ្ចេញសំនៀងដែលបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត។ នៅក្នុងសិល្បៈល្ខោនយីកេ ទឹកដមសំឡេង និងការបញ្ចេញអារម្មណ៍ គឺជាអាវុធដ៏មានឥទ្ធិពលបំផុតសម្រាប់សិល្បករ។ ព្រោះវាគឺជាមធ្យោបាយចម្បងក្នុងការដកដង្ហើមចូលទៅក្នុងសាច់រឿងឱ្យមានជីវិតរស់រវើក។ សិល្បករម្នាក់ៗមិនត្រឹមតែដើរតួជាអ្នកសម្ដែងដែលបង្ហាញកាយវិការប៉ុណ្ណោះទេ។ ប៉ុន្តែពួកគាត់ត្រូវមានសមត្ថភាពខ្ពស់ក្នុងការដើរតួជា អ្នកនិទានរឿងតាមរយៈសំនៀង ដើម្បីបញ្ជូនរាល់ជម្រៅចិត្ត និងរាល់ចលនាអារម្មណ៍ឱ្យទៅដល់បេះដូងទស្សនិកជន។ ការប្រើប្រាស់ទឹកដមសំឡេងនេះ គឺជាការបញ្ចូលវិញ្ញាណទៅក្នុងពាក្យពេចន៍នីមួយៗ។ ធ្វើឱ្យភាសានិយាយក្លាយជាភាសាសិល្បៈដែលអាចអង្រួនចិត្តអ្នកស្ដាប់ឱ្យលិចលង់ទៅតាមសាច់រឿងយ៉ាងជ្រាលជ្រៅបំផុត។ នៅពេលសាច់រឿងឈានចូលដល់ឈុតឆាកមនោសញ្ចេតនា ដូចជាការសាងស្នេហា ឬការលួងលោមបំពេរ សិល្បករត្រូវប្រើប្រាស់នូវអ្វីដែលគេហៅថា សំនៀងសណ្តំ។ សំនៀងប្រភេទនេះត្រូវបានបង្ហើរចេញមកដោយភាពស្រទន់ រលោងស្រិល និងមានភាពស្រណោះស្រណោក បង្កប់ទៅដោយភាពផ្អែមល្ហែមដែលចាក់ដោតទៅក្នុងអារម្មណ៍។ ការប្រើបច្ចេកទេសសំនៀងសណ្តំនេះ គឺដើម្បីបង្កើតបរិយាកាសកក់ក្តៅ និងបង្ហាញពីចិត្តស្មោះត្រង់របស់តួអង្គ។ ដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ស្រស់ស្រាយ និងយល់ដឹងពីក្តីសង្ឃឹម និងក្តីស្រឡាញ់។ វាគឺជាការបង្ហាញពីភាពទន់ភ្លន់នៃចរិតលក្ខណៈដែលបង្កប់នូវតម្លៃសីលធម៌ និងការគោរពគ្នាទៅវិញទៅមកនៅក្នុងសង្គមខ្មែរ។ ផ្ទុយទៅវិញ នៅពេលដែលស្ថានភាពសាច់រឿងប្រែប្រួលទៅរកភាពតានតឹង ការព្រាត់ប្រាស ឬការជួបប្រទះនឹងសេចក្តីទុក្ខសោកយ៉ាងខ្លាំងក្លា សិល្បករត្រូវប្តូរមកប្រើប្រាស់ សំនៀងអង្រួន យ៉ាងប៉ិនប្រសប់។ សំនៀងប្រភេទនេះតម្រូវឱ្យមានការរំញ័រនៃសំឡេងចេញពីក្នុងដើមទ្រូង និងបំពង់ក ដើម្បីបង្ហាញពីការតក់ស្លុត ការឈឺចាប់ និងការអស់សង្ឃឹមយ៉ាងជ្រាលជ្រៅ។ រាល់រលកសំនៀងដែលអាក់អួល និងញាប់ញ័រនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការអង្រួនបេះដូងអ្នកទស្សនាឱ្យរំជួលចិត្តតាម រហូតដល់អាចបង្កើតបានជាអារម្មណ៍អាណិតអាសូរ និងការយល់ចិត្តក្នុងកម្រិតខ្ពស់បំផុត។ វាគឺជាការឆ្លុះបញ្ចាំងពីតថភាពនៃជីវិតដែលជួបប្រទះនូវការប្រែប្រួល និងភាពមិនទៀងទាត់។ លើសពីនេះទៅទៀត ភាពជោគជ័យនៃអ្នកនិទានរឿងតាមរយៈសំនៀង គឺអាស្រ័យទៅលើសមត្ថភាពនៃការគ្រប់គ្រង ទឹកដម ឱ្យស៊ីសង្វាក់គ្នាជាមួយចង្វាក់ភ្លេងយីកេយ៉ាងល្អឥតខ្ចោះ។ សិល្បករត្រូវដឹងពីរបៀបបង្ហើរខ្យល់ដង្ហើមឱ្យស្របទៅតាមស្ថានភាពផ្លូវចិត្តរបស់តួអង្គ ប្រសិនបើកាចសាហាវ សំឡេងត្រូវមានថាមពលអំណាច ប្រសិនបើកំសត់ សំឡេងត្រូវមានភាពរងំស្រណោះ។ ការបត់បែននៃទឹកដមសំឡេងនេះហើយ ដែលធ្វើឱ្យយីកេមិនមែនគ្រាន់តែជាការច្រៀងតាមទំនុកច្រៀងធម្មតាទេ។ ប៉ុន្តែវាគឺជាការបកស្រាយពីវិញ្ញាណនៃពាក្យពេចន៍ និងការបញ្ជូនសារអប់រំតាមរយៈរលកសំនៀងដែលពោពេញដោយខ្លឹមសារ។ ជាចុងក្រោយ ការប្រើប្រាស់ទឹកដមសំឡេង និងអារម្មណ៍ក្នុងល្ខោនយីកេ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពចម្រុះនៃធម្មជាតិរបស់មនុស្ស។ រាល់សំនៀងដែលបានបន្លឺចេញមក មិនថាជាការសណ្តំ ឬការអង្រួនចិត្តឡើយ សុទ្ធតែបានចូលរួមចំណែកក្នុងការថែរក្សាអត្តសញ្ញាណសិល្បៈខ្មែរឱ្យមានភាពរស់រវើក និងមានមន្តស្នេហ៍មិនចេះរីងស្ងួត។ សមត្ថភាពក្នុងការបញ្ចេញអារម្មណ៍តាមរយៈសំនៀងនេះហើយ ដែលធ្វើឱ្យល្ខោនយីកេនៅតែមានឥទ្ធិពល និងអាចដក់ជាប់ក្នុងបេះដូងមហាជនគ្រប់ជំនាន់ ដោយសារតែវាអាចនិយាយទៅកាន់អារម្មណ៍របស់មនុស្សបានដោយផ្ទាល់ និងពិតប្រាកដបំផុត។